ការញ៉ាំអាហារជាមួយគ្នាមិនមែនត្រឹមតែដើម្បីចម្អែតក្រពះ ឬភ្លក្សរសជាតិនៃអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏មានតម្លៃក្នុងការសន្ទនា ផ្លាស់ប្តូរគំនិត និងស្វែងយល់អំពីគ្នាផងដែរ។ ក្នុងសង្គមខ្មែរ ការបង្កើតអារម្មណ៍ស្នេហារវាងបុរសនិងនារី តែងតែធ្វើឡើងដោយភាពសមរម្យ ការគោរព និងតាមរយៈវិធីសាស្ត្រដែលសមនឹងវប្បធម៍និងទំនៀមទំលាប់។ មួយក្នុងចំណោមវិធីសាស្ត្រដែលគេយកមកប្រើដើម្បីបង្ហាញអារម្មណ៍នៃការចាប់អារម្មណ៍នោះគឺ ការអញ្ជើញអ្នកណាម្នាក់ទៅញ៉ាំអាហារ។ ការអញ្ជើញនរណាម្នាក់ទៅញ៉ាំអាហារ គឺជារូបភាពមួយដ៏សាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញចំណាប់អារម្មណ៍ និងបង្កើតបរិយាកាសស្នេហា។ វាជាសកម្មភាពសាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅ នៅពេលដែលធ្វើឡើងដោយចេតនាល្អ និងគោរពចំពោះអ្នកដែលត្រូវបានអញ្ជើញ។ ការអញ្ជើញអ្នកណាម្នាក់ទៅញ៉ាំអាហារ អាចជាគោលបំណងបង្កើតទំនាក់ទំនងស្នេហា។ នៅពេលអ្នកអញ្ជើញនរណាម្នាក់ទៅញ៉ាំអាហារ វាជាសញ្ញាដំបូងដែលបង្ហាញថាអ្នកមានចំណាប់អារម្មណ៍លើពួកគេ។ នៅពេលដែលមនុស្សពីរនាក់អង្គុយញ៉ាំអាហារដោយមានការជជែកគ្នា ដើម្បីស្វែងយល់ពីគ្នានោះវានឹងក្លាយជាឱកាសដ៏ល្អក្នុងការបង្កើតភាពជឿជាក់ ពិសេសនៅដំណាក់កាលដំបូងនៃទំនាក់ទំនងស្នេហានេះ។ នៅពេលដែលគេចង់អញ្ចើញអ្នកណាម្នាក់ទៅញ៊ាំអាហារជាមួយគ្នានោះគេត្រូវប្រើពាក្យដូចជា "ខ្ញុំអាចអញ្ជើញអ្នកទៅញ៉ាំអាហារជាមួយគ្នាបានដែរ ឬទេ ព្រោះខ្ញុំចង់រាប់អាន ឬស្គាល់អ្នក" ។ ពេលខ្លះ យើងមិនចាំបាច់និយាយពាក្យថា "ខ្ញុំចូលចិត្តអ្នក" ដោយផ្ទាល់នោះទេ យើងអាចបង្ហាញតាមរយះការអញ្ជើញទៅញ៉ាំអាហារជាមួយគ្នាដើម្បីបង្ហាញពីគោលបំណងយើងក៏បានដែរ។ ការអញ្ជើញទៅញ៉ាំអាហារ ជាជំហានដំបូងនៃការបង្ហាញអារម្មណ៍ថាគាត់កំពុងតែចាប់អារម្មណ៍ទៅលើអ្នកដែលគាត់បានអញ្ជើញ។ អារម្មណ៍នៃការស្រឡាញ់ ឬចង់ស្គាល់គ្នាបន្ថែមកាន់តែខ្លាំង តែងតែចាប់ផ្តើមឡើងក្នុងពេលដែលមនុស្សពីនាក់ទទួលទានអាហារជាមួយគ្នា។ អំទ្បុងពេលទទួលទានអាហារការសន្ទនាគ្នាភាគច្រើទាក់ទងនឹងប្រធានបទដូចជា ប្រវត្តិផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត ការងារឬការសិក្សារបស់ភាគីទាំងសងខាងជាដើម។ វាជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើតអនុស្សាវរីយ៍រួមគ្នា។ ក្នុងវប្បធម៍ខ្មែរ ការអញ្ជើញទៅញ៉ាំអាហារ ត្រូវធ្វើឡើងប្រកបដោយការគោរពចំពោះអ្នកដែលត្រូវអញ្ជើញ។ វាមិនគួរធ្វើឡើងដោយការបង្ខិតបង្ខំនោះទេ ផ្ទុយទៅវិញគួរតែបង្ហាញពីចេតនាស្មោះត្រង់ និងគោរពសិទ្ធិរបស់អ្នកដែលយើងត្រូវអញ្ជើញ។ ទោះបីជាការអញ្ជើញទៅញ៉ាំអាហារ ជាទម្រង់មួយនៃការបង្កើតអារម្មណ៍ស្នេហាក៏ដោយ ប៉ុន្តែវាត្រូវធ្វើឡើងដោយគំនិតល្អ ចេតនាស្មោះត្រង់ និងមានសេចក្ដីគោរពគ្នាទៅវិញទៅមក។ ស្នេហាដែលប្រសើរកើតចេញពីការចាប់ផ្តើមដ៏ល្អ ដោយចេញពីចិត្តរៀងៗខ្លួនផងដែរ។ ការជ្រើសរើសទីកន្លែង ឬប្រភេទអាហារដែលពួកគេចូលចិត្ត ក៏បង្ហាញពីការយកចិត្តទុកដាក់ផងដែរ។ ការជ្រើសរើសភោជនីយដ្ឋានត្រូវមានភាពសមរម្យ ហើយការកម្មងម្ហូបតាមចំណង់ចំណូលចិត្តរបស់អ្នកដែលទទួលបានការអញ្ជើញក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ សកម្មភាពតូចៗទាំងនេះអាចជួយឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ និងទទួលបានការគោរព។ ការញ៉ាំអាហារជាមួយគ្នាផ្ដល់នូវពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយគ្នា ដោះដូរគំនិត និងស្វែងយល់ពីបុគ្គលិកលក្ខណៈ ចំណូលចិត្ត និងក្តីសុបិនរបស់គ្នាទៅវិញទៅមក។ នេះជាពេលដែលអ្នកអាចសួរសំណួរផ្ទាល់ខ្លួន បង្ហាញពីភាពកំប្លុកកំប្លែង និងបង្កើតភាពស្និទ្ធស្នាល។ ភោជនីយដ្ឋានដែលមានបរិយាកាសល្អ ឬទេសភាពស្រស់ស្អាត អាចបង្កើតអារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងស្នេហាផងដែរ។ ការញ៉ាំអាហារពេលល្ងាចក្រោមពន្លឺទៀន ឬនៅក្បែរសមុទ្រ អាចជួយឱ្យមានអារម្មណ៍ស្នេហាផុសឡើងដោយឯកឯង។ ការសាកល្បងម្ហូបថ្មីៗ ឬទៅកន្លែងថ្មីៗជាមួយគ្នាក៏អាចជាបទពិសោធន៍ដ៏ល្អក្នុងការចាប់ផ្ដើមទំនាក់ទំនងស្នេហាផងដែរ។ ការចែករំលែកភាពរីករាយ និងចំណាប់អារម្មណ៍លើអ្វីមួយជាមួយគ្នា នឹងជួយពង្រឹងចំណងមិត្តភាព ឬទំនាក់ទំនងស្នេហាឱ្យកាន់តែស៊ីជម្រៅ។ ជួនកាល បទពិសោធន៍សាមញ្ញៗទាំងនេះអាចក្លាយជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនាពេលអនាគត។ ការចំណាយពេលវេលា និងថវិកាដើម្បីអញ្ជើញនរណាម្នាក់ទៅញ៉ាំអាហារ គឺជាការបង្ហាញភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ពួកគេផងដែរ។ វាជាសញ្ញាថាអ្នកចង់ចំណាយពេលវេលា និងអារម្មណ៍របស់អ្នកទៅក្នុងទំនាក់ទំនងនេះ។ សរុបមក ការអញ្ជើញទៅញ៉ាំអាហារ គឺមិនមែនត្រឹមតែជាការបរិភោគអាហារប៉ុណ្ណោះទេ តែជាឱកាសដ៏សំខាន់ក្នុងការកសាងទំនាក់ទំនង បង្កើតភាពស្និទ្ធស្នាលនៃអារម្មណ៍ស្នេហា។